ការជូនកាដូមួយទៅនរណាម្នាក់មិនថាក្នុងឧកាសអ្វីក៏ដោយ យើងត្រូវស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ម្ចាស់កាដូ។ ហើយក្នុងចំណោមសម្ភារះទាំងអស់ យើងនឺកឃើញដល់ក្រមាខ្មែរយើងដែលអាចយកមកធ្វើជាការដូបានដែរ។ ក្រមា មិនមែនត្រឹមតែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ហើយវាក៏អាចយកធ្វើជាកាដូដ៏មានអត្ថន័យជ្រាលជ្រៅផងដែរ។ នៅពេលដែលក្រមាត្រូវបានជូនជាកាដូ វាបង្កប់ន័យជាច្រើនដែលបង្ហាញពីក្ដីស្រលាញ់ ការគោរព និងការយកចិត្តទុកដាក់។ និមិត្តរូបនៃអត្តសញ្ញាណជាតិ និងវប្បធម៌ការជូនក្រមាជាកាដូ ជាពិសេសទៅកាន់ជនបរទេស ឬអ្នកដែលមិនសូវស្គាល់វប្បធម៌ខ្មែរ។ ការចែករំលែកវប្បធម៌ ក្រមាជាអំណោយដ៏ល្អដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ វាតំណាងឲ្យសិល្បៈតម្បាញខ្មែរ និងប្រវត្តិសាស្ត្រយូរលង់របស់ខ្មែរ។ ភាពជាខ្មែរ ក្រមាគឺជាផលិតផលដែលមនុស្សភាគច្រើនស្គាល់ថាជា "របស់ខ្មែរ"។ ដូច្នេះ ការជូនក្រមាគឺប្រៀបដូចជាការចូលរួមនូវចំណែកមួយនៃប្រទេសកម្ពុជាទៅកាន់អ្នកទទួលទាំងអស់ដែលបានមកទស្សនាកម្ពុជា។ វាមានប្រយោជន៍ និងអាចបត់បែនទៅតាមការប្រើប្រាស់របស់យើង ហើយក្រមាក៏មានអត្ថប្រយោជន៍ច្រើនយ៉ាងក្នុងជីវភាពប្រចាំថ្ងៃ ដែលធ្វើឲ្យវាក្លាយជាកាដូដ៏មានតម្លៃ និងអាចប្រើប្រាស់បានជាច្រើនយ៉ាង។ ក្រមាក៏អាចប្រើប្រាស់បានច្រើនយ៉ាងដូចជា ក្រមាបង់ក ក្រមារុំខ្លួន ក្រមានៅក្បាល ក្រមាជូតខ្លួន ក្រមាសម្រាប់អង្គុយ ឬក្រមានៅជង្គង់ជាដើម។ លើសពីនេះទៀតក្រមាមានភាពធន់ និងងាយថែទាំ ហើយត្រូវបានត្បាញយ៉ាងល្អដែលអាចយកទៅប្រើប្រាស់បានយូរអង្វែង និងងាយស្រួលបោកគក់។ ម្យ៉ាងវិញទៀត ក្រមាអាចជួយការពារកម្ដៅថ្ងៃ ជូតញើស ធ្វើជាក្រមាទទូលលើក្បាល ឬជួយផ្ដល់ភាពកក់ក្ដៅនៅពេលត្រជាក់។ ក្រៅពីនេះវាមានអត្ថន័យដូចជា សេចក្តីស្រលាញ់ ការគោរព ការយកចិត្តទុកដាក់ និងការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់អ្នកទេសចរផងដែរ។ យ៉ាងណាមិញ ការជ្រើសរើសក្រមាមួយដ៏ស្រស់ស្អាតសម្រាប់ជូន គឺបង្ហាញថាអ្នកបានគិតគូរ និងយកចិត្តទុកដាក់ចំពោះអ្នកទទួល។ ជាពិសេសនៅពេលជូនទៅកាន់មនុស្សចាស់ ឬអ្នកដែលមានឋានៈខ្ពស់ ក្រមាអាចជាកាដូដែលបង្ហាញពីការគោរព និងដឹងគុណ។ នៅក្នុងចំណោមមិត្តភ័ក្តិ ឬសមាជិកគ្រួសារ ការជូនក្រមាអាចជាការបង្ហាញពីភាពស្និទ្ធស្នាល និងក្ដីស្រលាញ់ថែមទាំងអាចជាការរំលឹកពីអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ ពេលខ្លះ ក្រមាក៏ត្រូវបានគេជឿថាអាចនាំមកនូវសំណាងល្អ និងភាពកក់ក្ដៅដល់អ្នកពាក់ផងដែរ។ សរុបមក ក្រមាដែលត្រូវបានជូនជាកាដូ មិនមែនគ្រាន់តែជាបំណែកក្រណាត់នោះទេ ប៉ុន្តែវាគឺជា សារមួយដែលបង្កប់នូវវប្បធម៌ជាតិ ភាពមានប្រយោជន៍ និងអារម្មណ៍ដ៏ជ្រាលជ្រៅ ពីអ្នកឲ្យទៅកាន់អ្នកទទួល។ វាគឺជាការជូននូវបេះដូងនៃវប្បធម៌ខ្មែរ ការយកចិត្តទុកដាក់ ភាពមានប្រយោជន៍ជាក់ស្តែង និងអនុស្សាវរីយ៍ល្អៗដែលនឹងស្ថិតស្ថេរយូរអង្វែង។ វាជាកាដូដ៏សាមញ្ញ ប៉ុន្តែមានតម្លៃដែលមិនអាចកាត់ថ្លៃបាន និងបានបង្ហាញពីចិត្តសប្បុរសរបស់ជនជាតិខ្មែរទៀតផង។